ការជ្រើសរើសដៃគូជីវិត គឺជាការសម្រេចចិត្តដ៏សំខាន់មួយ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុភមង្គល និងអនាគតរបស់មនុស្សម្នាក់ៗ។ នៅក្នុងសង្គមខ្មែរ បែបបទអាពាហ៍ពិពាហ៍ទាំងពីរបែប គឺអាពាហ៍ពិពាហ៍កើតចេញពីសេចក្តីស្នេហា និងអាពាហ៍ពិពាហ៍តាមការចាត់ចែង នៅតែជាប្រធានបទលើកមកវែកញែក។ ជម្រើសនីមួយៗទៀតសោតសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ជាការពិតណាស់ អាពាហ៍ពិពាហ៍កើតចេញពីសេចក្តីស្នេហា គឺសំដៅទៅលើការរៀបអាពាហ៍ពិពាហ៍រវាងមនុស្សពីរនាក់ដែលបានស្គាល់គ្នា ស្រលាញ់គ្នា និងសម្រេចចិត្តរៀបការដោយគ្មានការបង្ខិតបង្ខំពីក្រុមគ្រួសារ។ គុណសម្បត្តិចម្បងនៃអាពាហ៍ពិពាហ៍ប្រភេទនេះ គឺសុភមង្គលផ្ទាល់ខ្លួន ព្រោះគូស្វាមីភរិយាមានអារម្មណ៍ពេញចិត្ត និងរីករាយដោយសារតែពួកគេបានរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់។ លើសពីនេះ ដោយសារតែមានក្តីស្រលាញ់ និងការយល់ចិត្តគ្នា គូស្វាមីភរិយាងាយស្រួលក្នុងការដោះស្រាយបញ្ហា និងកសាងទំនាក់ទំនងប្រកបដោយ ភាពចុះសម្រុង។ ដៃគូទាំងពីរសុទ្ធតែជ្រើសរើសគ្នាទៅវិញទៅមកដោយ ការគោរពគ្នា និងពេញចិត្ត ដែលផ្តល់នូវ សេរីភាពក្នុងការជ្រើសរើសដល់បុគ្គលម្នាក់ៗ។ ទោះជាយ៉ាងណា អាពាហ៍ពិពាហ៍កើតចេញពីសេចក្តីស្នេហា ឬជ្រើសរើសតាមចិត្ដឯងក៏មានគុណវិបត្តិផងដែរ។ ជួនកាលក្រុមគ្រួសារអាចនឹង ជំទាស់ ចំពោះជម្រើសរបស់កូន ដោយសារតែហេតុផលឋានៈ វណ្ណៈ ឬប្រពៃណី។ គូស្នេហ៍អាចនឹងជួប បញ្ហាហិរញ្ញវត្ថុ ប្រសិនបើពួកគេមិនមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំគ្រប់គ្រាន់នៅពេលចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍។ លើសពីនេះ គូស្នេហ៍មួយចំនួនអាចនឹងនៅក្មេងពេក ឬ ខ្វះខាតបទពិសោធន៍ជីវិត ក្នុងការដោះស្រាយបញ្ហាប្រឈម។ ចំណុចសំខាន់មួយទៀត គឺការបែកបាក់ដោយសារតែអារម្មណ៍ស្រលាញ់អាចប្រែប្រួលតាមពេលវេលាប្រសិនបើគ្មានការយល់ចិត្ត និងការអត់ធ្មត់គ្រប់គ្រាន់។ ឯអាពាហ៍ពិពាហ៍តាមការចាត់ចែង គឺជាការរៀបអាពាហ៍ពិពាហ៍ដែលត្រូវបានរៀបចំឡើងដោយក្រុមគ្រួសារ ដោយផ្អែកលើកត្តាជាច្រើនដូចជា ឋានៈសង្គម វណ្ណៈ ជំនួញ ឬដើម្បីបង្រួបបង្រួមត្រកូលជាដើម។ គុណសម្បត្តិនៃអាពាហ៍ពិពាហ៍ប្រភេទនេះ គឺស្ថិរភាពសង្គម និងសេដ្ឋកិច្ចព្រោះមានភាពរឹងមាំខាងសេដ្ឋកិច្ច និងសង្គមដែលអាចផ្តល់ស្ថិរភាពដល់គូស្វាមីភរិយា។ គូស្វាមីភរិយាក៏ទទួលបាន ការគាំទ្រយ៉ាងពេញលេញពីគ្រួសារទាំងសងខាង ដែលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ មួយវិញទៀត វាជួយរក្សានូវទំនៀមទម្លាប់របស់ដូនតា ហើយដោយសារតែមានកាតព្វកិច្ច និងសម្ពាធពីក្រុមគ្រួសារ អាពាហ៍ពិពាហ៍ប្រភេទនេះច្រើនតែរស់នៅជាមួយគ្នាបានយូរ និងកម្របែកបាក់។ ទោះបីជាមានគុណសម្បត្តិយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍តាមការចាត់ចែងក៏មានគុណវិបត្តិធំៗផងដែរ។ ចំណុចសំខាន់បំផុត គឺ កង្វះសេចក្តីស្នេហា ព្រោះគូស្វាមីភរិយាអាចនឹងមិនមានសេចក្តីស្រលាញ់ទៅវិញទៅមកតាំងពីដំបូង ដែលអាចបង្កជាភាពតានតឹង និងការមិនសប្បាយចិត្ត។ បុគ្គលម្នាក់ៗអាចនឹងមានអារម្មណ៍ថា ត្រូវបានបង្ខិតបង្ខំ ឱ្យរៀបការដោយមិនមានការយល់ព្រមពីសមីខ្លួន។ ដោយសារតែគ្មានសេចក្តីស្រលាញ់ និងការយល់ចិត្តគូស្វាមីភរិយាអាចនឹងពិបាកក្នុងការសម្របខ្លួន និងដោះស្រាយបញ្ហា ដែលនាំឱ្យមានភាពមិនចុះសម្រុង។ ជាចុងក្រោយ ទោះបីជាអាពាហ៍ពិពាហ៍មានស្ថិរភាពក៏ដោយ បុគ្គលម្នាក់ៗអាចនឹងបាត់បង់នូវសុភមង្គលផ្ទាល់ខ្លួន។ ម៉្យាងទៀតការសម្រេចចិត្តរវាងអាពាហ៍ពិពាហ៍កើតចេញពីសេចក្តីស្នេហា និងអាពាហ៍ពិពាហ៍តាមការចាត់ចែង គឺជាជម្រើសផ្ទាល់ខ្លួនដែលអាស្រ័យលើកត្តាជាច្រើនដូចជា ជំនឿផ្ទាល់ខ្លួន ការគាំទ្រពីក្រុមគ្រួសារ និងស្ថានភាពសង្គម-សេដ្ឋកិច្ច។ ជាការល្អបំផុតសម្រាប់សុភមង្គលខ្លួនឯងនៅថ្ងៃអនាគត គួរតែចេះថ្លឹងថ្លែងរវាងទិដ្ឋភាពទាំងពីរនេះ។ ប្រសិនបើអាច គួរតែរៀបការជាមួយមនុស្សដែលអ្នកស្រលាញ់ និងមានការគាំទ្រពីក្រុមគ្រួសារ។ ការទំនាក់ទំនងដោយបើកចំហរជាមួយក្រុមគ្រួសារ ការពន្យល់ពីអារម្មណ៍ និងគោលបំណងរបស់យើង អាចជួយឱ្យក្រុមគ្រួសារយល់ និងទទួលយកការសម្រេចចិត្តរបស់យើង។ មួយវិញទៀត ប្រសិនបើជ្រើសរើសអាពាហ៍ពិពាហ៍តាមការចាត់ចែង សូមព្យាយាមស្វែងរកចំណុចរួម និងកសាងទំនាក់ទំនងដោយការយល់ចិត្ត និងការគោរពគ្នាទៅវិញទៅមកជាមួយដៃគូរបស់យើង។ គោលបំណងចុងក្រោយនៃការរៀបអាពាហ៍ពិពាហ៍ គឺដើម្បីកសាងជីវិតមួយដែលពោរពេញដោយសុភមង្គល ភាពកក់ក្តៅ និងភាពពេញលេញ។ ដូច្នេះ ការសម្រេចចិត្តត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្ន និងឆ្លុះបញ្ចាំងពីតម្លៃផ្ទាល់ខ្លួន ដើម្បីធានាបាននូវអនាគតមួយដ៏ល្អប្រសើរ។ សរុបមកមិនថាការរៀបការដោយការស្រលាញ់ ឬការរៀបការដោយចាត់ចែងដោយគ្រួសារទេ គឺពិតជាត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះថា រឿងជីវិតគូមិនមែនជារឿងលេងសើចឡើយ។ បើយើងជ្រើសរើសបានត្រឹមត្រូវ នោះជីវិតគូក៏មានសុភមង្គល តែបើរើសខុសនោះយើង និងមិនមានក្ដីសុខក្នុងជីវិតគូឡើយ។